ក្នុងសម័យអាណានិគមបារាំង (ចាប់ពីឆ្នាំ ១៨៦៣-១៩៥៣) ស្ថានភាពរបស់ប្រជាជនកម្ពុជាមានលក្ខណៈស្មុគស្មាញ និងពោរពេញដោយបញ្ហាប្រឈមជាច្រើន។ ទោះបីជាបារាំងបានចូលមកដើម្បីទប់ស្កាត់ការលេបត្របាក់ទឹកដីកម្ពុជាពីសំណាក់សៀម និងយួនក៏ដោយ គោលនយោបាយរបស់ពួកគេបានបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើននៅតែជួបការលំបាក និងការជិះជាន់គ្រប់ទម្រង់។ ការជិះជាន់ផ្នែកសេដ្ឋកិច្ច លើប្រជាជនកម្ពុជា ជាពិសេស កសិករ ត្រូវរងបន្ទុកពន្ធដារយ៉ាងធ្ងន់ធ្ងរ និងច្រើនប្រភេទ។ ពួកគេត្រូវបង់ពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វពាហនៈ និងពន្ធលើយានជំនិះជាដើម។ ការទារពន្ធនេះធ្វើឡើងដោយបង្ខំ និងហួសពីលទ្ធភាពជាក់ស្តែងរបស់ពួកគេ។ ដោយសារទិន្នផលដំណាំស្រូវមិនសូវល្អ និងតម្រូវការបង់ពន្ធខ្ពស់ ប្រជាកសិករក្រីក្រជាច្រើនបានក្លាយជាអ្នកជាប់បំណុល។ ដូចនេះ កសិករក្រីក្របានក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ អត្រាការប្រាក់ខ្ពស់រហូតដល់ ១០០% ទៅ ២០០% ក្នុងមួយឆ្នាំ បានធ្វើឱ្យពួកគេធ្លាក់ក្នុងរណ្ដៅបំណុលកាន់តែជ្រៅទៅៗ។ កសិករខ្មែរជាច្រើនបានបាត់បង់ដីធ្លីដែលជាគ្រឹះសេដ្ឋកិច្ចសំខាន់សម្រាប់ការចិញ្ចឹមជីវិតនិងបន្តអាជីវកម្មកសិកម្មរបស់ពួកគេ។ ដោយសារមិនមានជម្រើស ពួកគេចាំបាច់ត្រូវបង្ខំចិត្តលក់ ឬបញ្ចាំដីធ្លីដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្លួន។ ស្ថានភាពនេះបណ្ដាលឱ្យមានការកើនឡើងនូវម្ចាស់ដីធំៗ ខណៈដែលប្រជាកសិករកាន់តែច្រើនក្លាយជាអ្នកស៊ីឈ្នួលធ្វើស្រែចម្ការ។ ក្នុងអំឡុងពេលអាណានិគមបារាំងគ្រប់គ្រង គេបានគេងប្រវ័ញ្ចយកធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ ក្នុងនោះមាន ផលិតផលកសិកម្មដូចជា អង្ករ ម្រេច និងកៅស៊ូ ដែលត្រូវបាននាំចេញដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់បារាំងនៅអឺរ៉ុប។ ប្រព័ន្ធសេដ្ឋកិច្ចអាណានិគមបានរៀបចំឡើងដើម្បីបឺតជញ្ជក់ធនធានពីប្រទេសកម្ពុជា។ កម្មករខ្មែរ មួយចំនួនត្រូវបានកេណ្ឌឱ្យទៅធ្វើការនៅក្នុងចំការកៅស៊ូ រោងចក្រ ឬការដ្ឋានសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លក្ខខណ្ឌការងារទាំងនោះមានការលំបាកខ្លាំង ខ្វះខាតអនាម័យ គ្មានពេលសម្រាកគ្រប់គ្រាន់ និងមិនមានសុវត្ថិភាពទាល់តែសោះ។ ពួកគេមិនទទួលបានប្រាក់ឈ្នួលសមរម្យ ហើយជារឿយៗត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ការងារ។ កម្មករមិនមានសិទ្ធិសំខាន់ៗដូចជាការបង្កើតសហជីព ឬធ្វើកូដកម្មនោះទេ។ ពួកគេក៏មិនទទួលបានប្រាក់ឧបត្ថម្ភសង្គម ឬការធានារ៉ាប់រងចំពោះជំងឺ គ្រោះថ្នាក់ ឬភាពចាស់ជរាឡើយ។ ប្រជាជនខ្មែរមួយចំនួនក៏ត្រូវបានកេណ្ឌឱ្យចូលបម្រើ កងទ័ពបារាំង ក្នុងសង្គ្រាមលោកលើកទីមួយ និងទីពីរ។ នេះបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ដែលជាការបាត់បង់ធនធានមនុស្សដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។ ការជិះជាន់ផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យ មានគម្លាតសង្គម រវាងអ្នកមាន និងអ្នកក្រ ក៏ដូចជាអ្នកទីក្រុង និងអ្នកជនបទ កាន់តែរីកធំឡើង។ ប្រព័ន្ធអប់រំនៅមានកម្រិតទាបនៅតាមជនបទ ហើយការអប់រំជាន់ខ្ពស់ភាគច្រើនបម្រើឱ្យជនជាតិបារាំង ឬកូនចៅឥស្សរជនខ្មែរមួយចំនួនតូចប៉ុណ្ណោះ។ បញ្ហាដ៏ធំបំផុតមួយទៀតគឺការបាត់បង់ទឹកដី កម្ពុជាក្រោមដោយបារាំងបានកាត់ទៅអោយវៀតណាម។ ដែនដីនេះជាផ្នែកមួយនៃនគរខ្មែរពីបុរាណ ហើយវាត្រូវបានបារាំងកាត់បញ្ចូលទៅក្នុងដែនដីកូសាំងស៊ីន។ នេះបានធ្វើឱ្យប្រជាជនខ្មែរក្រោមរងទុក្ខវេទនា និងបាត់បង់អត្តសញ្ញាណជាតិបន្តិចម្ដងៗ។ ទោះបីជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក និងការរៀបចំប្រព័ន្ធរដ្ឋបាលទំនើបខ្លះៗក៏ដោយ ក៏អត្ថប្រយោជន៍ទាំងនេះមិនបានទៅដល់ប្រជាជនខ្មែរទូទៅនោះទេ។ ប្រជាជនខ្មែរភាគច្រើនជាកសិករ ហើយជីវភាពរបស់ពួកគេនៅតែជួបការលំបាក និងការកេងប្រវ័ញ្ចក្រោមអាណានិគម។ សរុបមក ពួកគេរស់នៅក្នុងស្ថានភាពលំបាក ខ្វះខាតសិទ្ធិសេរីភាព និងប្រឈមនឹងភាពអយុត្តិធម៌ជាច្រើន។